ស៊ុបគឺជាម្ហូបមួយប្រភេទដែលប្រជាជនខ្មែរនិយមចូលចិត្តពិសាព្រោះវាមានរសជាតិឆ្ងាញ់និងសម្បូរជីវជាតិល្អសម្រាប់សុខភាព។ ប្រជាជនខ្មែរតែងតែធ្វើស៊ុបជាអាហារសម្រាប់ប៉ូវកម្លាំង ពេលហត់អស់កម្លាំងនិងអាចចម្អិនសម្រាប់អ្នកជំងឺផងដែរ។ ជាទូទៅ គេតែងតែធ្វើស៊ុបនៅពេលមានបុណ្យទានពិធីមង្គលការឬការជួបជុំពិសាអាហារជាមួយគ្រួសារនិងសាច់ញាតិជាដើម។ ស៊ុបគឺជាម៉ឺនុយមុខម្ហូបដ៏ពេញនិយមនៅតាមបណ្តាភោជនីយដ្ឋាននានានៅក្នុងប្រទេសកម្ពុជា។ ភាគច្រើន គេនិយមបរិភោគស៊ុបជាមួយ គុយទាវ មី បាយស និងបាយស្រូប ឬខ្លះទៀត គេបរិភោគតែស៊ុបទទេក៏មានដែរ ពោលគឺតាមចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ។ សព្វថ្ងៃ ស៊ុបមានច្រើនបែប ច្រើនប្រភេទ ប៉ុន្តែស៊ុបដែលពេញនិយម ហើយគេពិសាច្រើននោះគឺស៊ុបគោឆ្នាំងដី និងស៊ុបយ៉ាហន។ ស៊ុបមិនត្រឹមតែជាអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានភាពងាយស្រួលក្នុងការចម្អិនផងដែរ។